សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាអង្គការតំបន់ដ៏មានសារៈសំខាន់បំផុតមួយក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍដោយចីរភាពសម្រាប់គ្រប់រដ្ឋសមាជិកទាំងអស់។ កម្ពុជាបានបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាសកល គឺបញ្ហាគ្រោះមហន្តរាយធម្មជាតិដែលតែងតែកើតមានឡើងដោយឥតព្រៀងទុក។ ក្នុងនាមជាសមាជិកដ៏សកម្មមួយរូប កម្ពុជាបានខិតខំពង្រឹងសមត្ថភាពផ្ទៃក្នុងផង និងកិច្ចសហប្រតិបត្តិការតំបន់ផង ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ការសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់ គឺជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើននៃស្មារតីសាមគ្គីភាពរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។ តួនាទីរបស់កម្ពុជាក្នុងយន្តការសង្គ្រោះនេះ មិនត្រឹមតែជួយការពារអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែ គឺដើម្បីកសាងភាពធន់នៃសេដ្ឋកិច្ចតំបន់ទាំងមូលផងដែរ។ នៅឆ្នាំ ២០២៥ កម្ពុជាបានទទួលយកភារកិច្ចដ៏ឧត្តុង្គឧត្តមជាប្រធានគណៈកម្មាធិការអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី៤៦ ដែលហៅកាត់ថា ACDM។ ការដឹកនាំក្នុងនាមជាប្រធាននេះ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងចក្ខុវិស័យវែងឆ្ងាយរបស់ខ្លួនលើឆាកតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ កម្ពុជាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន យ៉ាងមានរបៀបរៀបរយបំផុត ដើម្បីពិភាក្សាលើបញ្ហាប្រឈមនៃគ្រោះមហន្តរាយដែលកំពុងគំរាមកំហែងដល់តំបន់។ ក្រោមប្រធានបទដ៏មានអត្ថន័យស្តីពី ២០ ឆ្នាំនៃកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ កម្ពុជាបានលើកកម្ពស់ស្មារតីរួមគ្នាដើម្បីសម្រេចបាននូវភាពជាអ្នកដឹកនាំសកល។ ចក្ខុវិស័យរបស់កម្ពុជាបានផ្តោតសំខាន់ទៅលើការកសាងភាពធន់នឹងគ្រោះមហន្តរាយ គឺការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាថ្មីៗ និងចំណេះដឹងមូលដ្ឋានគ្រឹះ។ កម្ពុជាបានដឹកនាំការរៀបចំផែនការការងារអាស៊ានសម្រាប់ឆ្នាំ ២០២៦ ដល់ ២០៣០ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់នវានុវត្តន៍ទំនើបៗ។ ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាចំណុចស្នូលដែលកម្ពុជាបានដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រតំបន់ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន។ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តរាល់គោលនយោបាយទាំងឡាយណា ដែលជួយឱ្យតំបន់មានសុវត្ថិភាពពីគ្រោះធម្មជាតិ។ កម្ពុជាបានជំរុញឱ្យសមាជិកទាំងអស់យល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការត្រៀមលក្ខណៈជាមុន និងការឆ្លើយតបឱ្យបានទាន់ពេលវេលានៅពេលមានអាសន្ន។ ការគ្រប់គ្រងគ្រោះមហន្តរាយតាមបែបទំនើបដែលដឹកនាំដោយកម្ពុជា បានផ្តល់ជាគំរូដ៏ល្អសម្រាប់បណ្តាប្រទេសជិតខាងក្នុងការរៀបចំប្រព័ន្ធការពារជាតិរៀងៗខ្លួន។ ការធ្វើជាម្ចាស់ផ្ទះ នៃសមយុទ្ធតំបន់អាស៊ានស្តីពីការឆ្លើយតបគ្រោះអាសន្នមហន្តរាយ កាលពីខែកក្កដា ឆ្នាំ ២០២៥ គឺជាជោគជ័យដ៏ធំធេងមួយសម្រាប់វិស័យការពារជាតិ។ ទីក្រុងភ្នំពេញបានក្លាយជាមជ្ឈមណ្ឌលនៃការជួបជុំកម្លាំងជួយសង្គ្រោះមកពីគ្រប់ទិសទីក្នុងតំបន់ ដើម្បីធ្វើការហ្វឹកហាត់រួមគ្នាក្នុងស្ថានភាពសន្មតផ្សេងៗ។ ព្រឹត្តិការណ៍សមយុទ្ធនេះបានបង្ហាញឱ្យឃើញពីសមត្ថភាពពិតប្រាកដរបស់កម្ពុជាក្នុងការគ្រប់គ្រងស្ថានការណ៍ដ៏ស្មុគស្មាញ និងការដឹកនាំកម្លាំងចម្រុះជាតិសាសន៍។ កម្ពុជាបានសម្របសម្រួលយ៉ាងរលូននូវរាល់សកម្មភាពរបស់កម្លាំងជួយសង្គ្រោះ ដែលមកពីប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីភាពសុខដុមរមនា។ ការសាកល្បងប្រព័ន្ធទំនាក់ទំនង និងការបញ្ជារួមគ្នា គឺជាផ្នែកមួយដ៏សំខាន់នៃសមយុទ្ធនេះ ដើម្បីធានាថាមិនមានការភាន់ច្រឡំនៅពេលប្រតិបត្តិការជាក់ស្តែង។ គោលការណ៍អាស៊ានតែមួយ ឆ្លើយតបតែមួយ ត្រូវបានកម្ពុជាលើកយកមកអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងសាមគ្គីភាព និងប្រសិទ្ធភាពនៃការជួយសង្គ្រោះ។ កម្ពុជាបានបញ្ជាក់ប្រាប់ពិភពលោកថា ខ្លួនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើជាអ្នកសម្របសម្រួលកម្លាំងក្នុងកម្រិតតំបន់ ដើម្បីបុព្វហេតុមនុស្សធម៌ដ៏ឧត្តុង្គឧត្តម។ តាមរយៈសមយុទ្ធនេះ មន្ត្រីជួយសង្គ្រោះរបស់កម្ពុជាបានទទួលនូវបទពិសោធន៍ថ្មីៗ និងបច្ចេកទេសទំនើបៗពីបណ្តាប្រទេសដែលមានការរីកចម្រើនខ្លាំង។ ការត្រៀមលក្ខណៈឆ្លើយតបគ្រោះមហន្តរាយបន្ទាន់ គឺជាកិច្ចការដែលកម្ពុជាចាត់ទុកជាអាទិភាពខ្ពស់បំផុត គឺដើម្បីធានានូវសុវត្ថិភាពសង្គមក្នុងរយៈពេលវែង។ កិច្ចសហការរវាងកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរស៊ីវិលក្នុងអំឡុងពេលសមយុទ្ធនេះ បានបង្ហាញពីឯកភាពជាតិយ៉ាងរឹងមាំក្នុងការការពារប្រជាជន។ កម្ពុជាគឺជាសមាជិកដ៏សកម្មបំផុតមួយក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់យ៉ាងមានប្រសិទ្ធភាព។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចការងារផ្ទៃក្នុង និងកិច្ចការងារអន្តរជាតិជាមួយអាស៊ាន។ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលនានា បានជួយឱ្យកម្ពុជាទទួលបាននូវព័ត៌មានទាន់ហេតុការណ៍ និងការគាំទ្រផ្នែកបច្ចេកទេសជាបន្តបន្ទាប់។ ការចែករំលែកព័ត៌មាន និងការព្រមានជាមុនអំពីគ្រោះមហន្តរាយ គឺជាយន្តការដ៏សំខាន់ដែលកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មបំផុតក្នុងតំបន់។ មន្ត្រីជំនាញរបស់កម្ពុជាជាច្រើនរូបត្រូវបានបញ្ជូនទៅចូលរួមក្នុងក្រុមការងារឆ្លើយតបបន្ទាន់ និងវាយតម្លៃអាស៊ាន ដើម្បីជួយដល់ប្រទេសដែលជួបគ្រោះអាសន្ន។ ការចូលរួមក្នុងក្រុមកិច្ចប្រតិបត្តិការឆ្លើយតបបន្ទាន់ និងការវាយតម្លៃរបស់អាស៊ាន គឺជាមោទនភាពរបស់កម្ពុជាដែលបានបង្ហាញពីសមត្ថភាពរបស់បុគ្គលិកខ្មែរក្នុងបេសកកម្មមនុស្សធម៌អន្តរជាតិ។ កម្ពុជាបានផ្តល់នូវទិន្នន័យយ៉ាងសុក្រឹត និងវិទ្យាសាស្ត្រទៅកាន់មជ្ឈមណ្ឌលតំបន់ ដើម្បីជួយក្នុងការវិភាគ និងព្យាករណ៍អំពីស្ថានភាពគ្រោះធម្មជាតិ។ ការអនុវត្តកិច្ចព្រមព្រៀងអាត់ម៊ែរ(AADMER) បានជួយឱ្យកម្ពុជាអាចកសាងនូវប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយមួយ ដែលមានស្តង់ដារខ្ពស់ និងត្រូវបានទទួលស្គាល់។ កម្ពុជាតែងតែផ្តល់អាទិភាពដល់ការការពារជីវិតមនុស្សជាចម្បង គឺតាមរយៈការអនុវត្តរាល់វិធានការបង្ការ និងការឆ្លើយតបឱ្យបានឆាប់រហ័សបំផុត។ ទំនាក់ទំនងរវាងកម្ពុជា និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជួយសង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាស្ពានចម្លងដ៏រឹងមាំដែលជួយឱ្យការផ្តល់ជំនួយសង្គ្រោះមានភាពងាយស្រួល និងមានតម្លាភាពខ្ពស់។ ការធ្វើមូលដ្ឋានីយកម្មនៃយន្តការតំបន់ គឺជាយុទ្ធសាស្ត្រដែលកម្ពុជាបានយកមកអនុវត្ត ដើម្បីបន្ស៊ាំស្តង់ដារអាស៊ានទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងប្រទេស។ ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ ២០១៥ គឺជាគ្រឹះដ៏រឹងមាំដែលកម្ពុជាបានបង្កើតឡើង ដើម្បីធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រងក្នុងកម្រិតជាតិ។ ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានក្លាយជាមគ្គុទ្ទេសក៍ដ៏សំខាន់សម្រាប់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់យកទៅអនុវត្តតាម។ ការងារមូលដ្ឋានីយកម្មនេះជួយឱ្យកម្ពុជាមានភាពងាយស្រួលក្នុងការទទួលយកជំនួយសង្គ្រោះពីបណ្តាប្រទេសជាមិត្ត និងអង្គការអន្តរជាតិនានាពេលមានអាសន្ន។ កម្ពុជាមិនត្រឹមតែជាអ្នកទទួលជំនួយប៉ុណ្ណោះទេ ប៉ុន្តែ គឺថែមទាំងជាអ្នកផ្តល់ជំនួយត្រឡប់ទៅវិញដល់ប្រទេសសមាជិកដែលត្រូវការជំនួយក្នុងគ្រាលំបាកផងដែរ។ ការធ្វើសមាហរណកម្មប្រព័ន្ធព្រមានជាមុនបានជួយឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អាចដឹងពីព័ត៌មានគ្រោះថ្នាក់បានឆាប់រហ័ស និងជៀសវាងគ្រោះថ្នាក់បាន។ ស្តង់ដារប្រតិបត្តិការដែលកម្ពុជាបានរៀបចំឡើង គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងជាមួយនឹងស្តង់ដារតំបន់ ដែលជួយឱ្យការងារសហប្រតិបត្តិការកាន់តែរលូន។ ការកសាងសមត្ថភាពនៅកម្រិតមូលដ្ឋានត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង គឺដើម្បីឱ្យសហគមន៍ខ្លួនឯងផ្ទាល់អាចមានលទ្ធភាពឆ្លើយតបនឹងគ្រោះថ្នាក់បឋមបាន។ យន្តការតំបន់ដែលកម្ពុជាបានយកមកអនុវត្ត បានជួយកាត់បន្ថយការបាត់បង់ទ្រព្យសម្បត្តិ និងជីវិតរបស់ប្រជាជនយ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កម្ពុជាបានខិតខំកែសម្រួលរាល់បទដ្ឋានគតិយុត្តិទាំងឡាយណា ដែលពាក់ព័ន្ធនឹងការសង្គ្រោះបន្ទាន់ឱ្យកាន់តែមានភាពសាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាបានដើរតួជាស្ពានចម្លងយ៉ាងសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាពីខាងក្រៅតំបន់។ កិច្ចសហការរវាងអាស៊ានបូកបី ដែលមានចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាកម្លាំងចលករដ៏មានឥទ្ធិពលដែលកម្ពុជាបានខិតខំជំរុញឱ្យកាន់តែប្រសើរ។ កម្ពុជាបានលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើនលើបច្ចេកវិទ្យាគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើនសមត្ថភាពព្យាករណ៍ឱ្យបានកាន់តែសុក្រឹត។ ការកសាងសមត្ថភាពមន្ត្រីជួយសង្គ្រោះតាមរយៈការបណ្តុះបណ្តាលជាមួយដៃគូខាងក្រៅ គឺជាកិច្ចការដែលកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់ជានិច្ចគ្រប់ពេលវេលា។ ផលប្រយោជន៍ដែលទទួលបានពីកិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែសម្រាប់កម្ពុជាម្នាក់ឯងប៉ុណ្ណោះទេ ប៉ុន្តែ គឺដើម្បីសេចក្តីសុខសាន្តរបស់តំបន់ទាំងមូល។ កម្ពុជាបានដើរតួជាអ្នកសម្របសម្រួលមតិ និងតម្រូវការរបស់អាស៊ានទៅកាន់ដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសថ្មីៗ។ ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យាជាមួយប្រទេសដែលមានការរីកចម្រើនខ្លាំង បានជួយឱ្យកម្ពុជាអាចធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនបានឆាប់រហ័ស។ ទំនាក់ទំនងការទូតដ៏ល្អរបស់កម្ពុជា បានជួយទាក់ទាញជំនួយជាសម្ភារៈសង្គ្រោះទំនើបៗជាច្រើន ដែលមានសារៈសំខាន់បំផុតសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។ កម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយ ដែលមិនមានប្រទេសណាមួយអាចដោះស្រាយបានដោយម្នាក់ឯងឡើយ។ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងក្របខ័ណ្ឌអាស៊ានបូកបី បានជួយពង្រឹងសន្តិសុខមនុស្សជាតិ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលយ៉ាងរឹងមាំ។ ការគ្រប់គ្រងគ្រោះមហន្តរាយតម្រូវឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ មិនថាវិស័យសាធារណៈ ឬសូម្បីតែវិស័យឯកជនក៏ដោយ។ កម្ពុជាបានជំរុញឱ្យមានការចូលរួមពីអង្គការសង្គមស៊ីវិលក្នុងការងារជួយសង្គ្រោះ ដើម្បីធានាថាជំនួយត្រូវបានបញ្ជូនទៅដល់ដៃជនរងគ្រោះពិតប្រាកដទាំងអស់។ ការយល់ដឹងជាសាធារណៈអំពីគ្រោះមហន្តរាយត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ គឺដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបដឹងពីរបៀបការពារខ្លួនពីគ្រោះថ្នាក់ផ្សេងៗ។ កម្ពុជាបានយកចិត្តទុកដាក់លើការស្តារឡើងវិញក្រោយគ្រោះមហន្តរាយ គឺការជួយឱ្យសហគមន៍អាចត្រឡប់មកមានជីវភាពប្រក្រតីវិញក្នុងរយៈពេលដ៏ខ្លីបំផុត។ ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងគ្រោះមហន្តរាយ គឺជាយុទ្ធសាស្ត្រយូរអង្វែងដែលកម្ពុជាកំពុងអនុវត្ត ដើម្បីកាត់បន្ថយរាល់ការខូចខាតដែលអាចកើតមាន។ កម្ពុជាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទំនើបៗ ដើម្បីចែកចាយព័ត៌មានព្រមានគ្រោះថ្នាក់ឱ្យបានលឿនបំផុត គឺមុនពេលដែលគ្រោះធម្មជាតិមកដល់តំបន់រស់នៅ។ ការអប់រំអំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សា គឺដើម្បីបណ្តុះស្មារតីបង្ការដល់កុមារ និងយុវជនជំនាន់ក្រោយៗ។ សាមគ្គីភាពក្នុងគ្រាក្រគឺជាតម្លៃស្នូលដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជានិច្ច មិនថាក្នុងកម្រិតជាតិ ឬ គឺសូម្បីតែក្នុងកម្រិតអន្តរជាតិក៏ដោយចុះ។ កម្ពុជាបានខិតខំពង្រឹងសមត្ថភាពក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះនៅតាមសហគមន៍ ព្រោះថាពួកគេគឺជាអ្នកដែលនៅជិតកន្លែងកើតហេតុបំផុតគ្រប់ពេលវេលា។ ការរៀបចំឃ្លាំងស្តុកស្បៀង និងសម្ភារៈសង្គ្រោះបន្ទាន់នៅតាមបណ្តាខេត្តងាយរងគ្រោះ គឺជាវិធានការឆ្លើយតបយ៉ាងសកម្មដែលកម្ពុជាបានរៀបចំទុកជាមុន។ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការប្រជុំពិភាក្សានានា ដើម្បីកែសម្រួលគោលនយោបាយអាស៊ានឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាទៅនឹងការវិវត្តនៃសកលលោក។ តួនាទីជាស្ពានចម្លងរបស់កម្ពុជាបានជួយសម្រួលដល់ការទទួលបានមូលនិធិសង្គ្រោះគ្រោះមហន្តរាយអាស៊ាន ដើម្បីយកមកប្រើប្រាស់ក្នុងករណីចាំបាច់បំផុត។ កម្ពុជាបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការតំបន់លើការងាររុករក និងសង្គ្រោះអ្នកបាត់ខ្លួនក្នុងគ្រោះមហន្តរាយធំៗ ដែលទាមទារឱ្យមានបច្ចេកទេសខ្ពស់។ ការប្រើប្រាស់ដ្រូន និងបច្ចេកវិទ្យាផ្កាយរណបក្នុងការវាយតម្លៃការខូចខាត គឺជាជំហានថ្មីមួយដែលកម្ពុជាបានចាប់ផ្តើមយកមកប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។ កម្ពុជាបានបង្ហាញពីភាពជាម្ចាស់ការក្នុងការដឹកនាំកិច្ចការងារមនុស្សធម៌ គឺតាមរយៈការផ្តល់ជំនួយជាថវិកា និងសម្ភារៈដល់ប្រទេសដែលរងគ្រោះខ្លាំងបំផុត។ ការការពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិត្រូវបានភ្ជាប់ជាមួយការងារគ្រប់គ្រងគ្រោះមហន្តរាយ ព្រោះវាជាកត្តាដែលជួយកាត់បន្ថយគ្រោះធម្មជាតិ។ កម្ពុជាបានជំរុញឱ្យមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រកាន់តែច្រើន អំពីផលប៉ះពាល់នៃគ្រោះមហន្តរាយមកលើវិស័យកសិកម្ម និងសន្តិសុខស្បៀងជាតិ។ ការចូលរួមរបស់កម្ពុជាក្នុងវេទិកាអាស៊ានបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។ កម្ពុជាបានខិតខំកសាងបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងចំណេះដឹងឱ្យបានទាន់ពេល។ ការយកចិត្តទុកដាក់លើក្រុមជនងាយរងគ្រោះដូចជា ស្ត្រី កុមារ និងជនមានពិការភាពក្នុងអំឡុងពេលសង្គ្រោះ គឺជាចំណុចដែលកម្ពុជាតែងតែសង្កត់ធ្ងន់។ កម្ពុជាបានជំរុញឱ្យមានការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ ដើម្បីបង្កើនគុណភាពនៃកម្លាំងជំនាញរបស់ខ្លួន។ រាល់សកម្មភាពរបស់កម្ពុជាក្នុងក្របខ័ណ្ឌអាស៊ាន គឺសុទ្ធតែឆ្លុះបញ្ចាំងពីគោលនយោបាយការបរទេសដែលចង់ឃើញតំបន់មានភាពសុខសាន្ត និងសុវត្ថិភាព។ កម្ពុជាបានធ្វើជាគំរូក្នុងការអនុវត្តយុទ្ធសាស្ត្រការងារដែលប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងរាល់ប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ទាំងអស់។ ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសង្គ្រោះគ្រោះមហន្តរាយ បានជួយលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិឱ្យកាន់តែខ្ពស់ត្រដែតឡើងជាលំដាប់។ កម្ពុជាបានបន្តធ្វើការងារយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការកសាងសហគមន៍ឱ្យកាន់តែមានភាពធន់នឹងគ្រោះថ្នាក់។ ការប្រើប្រាស់ថាមពលស្អាត និងការកាត់បន្ថយការភាយចេញនៃឧស្ម័នផ្ទះកញ្ចក់ ក៏ជាផ្នែកមួយដែលកម្ពុជាចូលរួមចំណែកដើម្បីការពារពិភពលោកយើង។ កម្ពុជាបានយកចិត្តទុកដាក់លើការងារសុខភាពសាធារណៈក្រោយគ្រោះមហន្តរាយ គឺដើម្បីការពារការរីករាលដាលនៃជំងឺឆ្លងផ្សេងៗដល់ប្រជាពលរដ្ឋរងគ្រោះ។ ការរៀបចំផែនការឆ្លើយតបគ្រោះមហន្តរាយនៅកម្រិតថ្នាក់ក្រោមជាតិ ត្រូវបានកម្ពុជាធ្វើឱ្យកាន់តែមានភាពច្បាស់លាស់ និងងាយស្រួលក្នុងការអនុវត្តជាក់ស្តែង។ កម្ពុជាបានបន្តពង្រឹងយន្តការសម្របសម្រួលរវាងក្រសួងស្ថាប័ននានា ដើម្បីធានាថាការងារសង្គ្រោះមានភាពស៊ីសង្វាក់គ្នា និងមិនមានការត្រួតជាន់គ្នាឡើយ។ រាល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា គឺមានគោលដៅតែមួយគត់គឺការធានាឱ្យបាននូវសុវត្ថិភាព និងភាពសុខដុមរមនាជូនដល់ប្រជាពលរដ្ឋគ្រប់រូបក្នុងតំបន់។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាសមាជិកដ៏រឹងមាំ ដើម្បីចូលរួមរាល់បេសកកម្មសង្គ្រោះរបស់អាស៊ាន មិនថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ ការកសាងទំនុកចិត្តរវាងប្រទេសសមាជិកអាស៊ានលើការងារសង្គ្រោះ គឺជាអ្វីដែលកម្ពុជាបានខិតខំកសាងឡើងតាមរយៈសកម្មភាពការងារជាក់ស្តែងកន្លងមក។ កម្ពុជាបានបន្តជម្រុញឱ្យមានការរៀបចំច្បាប់អន្តរជាតិស្តីពីការផ្តល់ជំនួយមនុស្សធម៌ឆ្លងដែន ឱ្យកាន់តែមានភាពងាយស្រួល និងរហ័សជាងពេលបច្ចុប្បន្ន។ ការវិនិយោគលើធនធានមនុស្ស គឺជាសសរស្តម្ភដ៏សំខាន់ដែលកម្ពុជាបានប្រើប្រាស់ដើម្បីធានាបាននូវនិរន្តរភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយតំបន់។ កម្ពុជាបានបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងសមត្ថភាពបច្ចេកទេសយ៉ាងខ្ពស់ ក្នុងការដោះស្រាយវិបត្តិគ្រោះមហន្តរាយនានាដែលកើតមានក្នុងតំបន់។ ការងារសង្គ្រោះគ្រោះមហន្តរាយរបស់កម្ពុជា គឺជាសកម្មភាពមួយដែលពោរពេញទៅដោយក្តីមេត្តា និងករុណា ចំពោះមិត្តភក្តិរួមតំបន់អាស៊ីអាគ្នេយ៍ទាំងអស់។ កម្ពុជាបានបន្តការពិភាក្សាជាមួយបណ្តាប្រទេសជិតខាង ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយឆ្លងដែន តាមបណ្តោយព្រំដែនគោក និងព្រំដែនទឹក។ ការរៀនសូត្រពីកំហុសឆ្គងក្នុងអតីតកាល គឺជាវិធីសាស្ត្រដែលកម្ពុជាយកមកកែលម្អប្រព័ន្ធការពារជាតិ ឱ្យកាន់តែមានភាពរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។ កម្ពុជាបានក្លាយជាអ្នកនាំមុខក្នុងការជំរុញយុវជនឱ្យចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ដើម្បីសង្គមជាតិ និងដើម្បីភាពរីកចម្រើននៃតំបន់អាស៊ានទាំងមូល។ ការចូលរួមរបស់កម្ពុជានៅក្នុងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន ដើម្បីជួយសង្គ្រោះបន្ទាន់ផ្នែកមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការរួមចំណែកដ៏ធំធេងដែលមិនអាចខ្វះបាន សម្រាប់ការរក្សាសន្តិសុខ និងសុវត្ថិភាពក្នុងតំបន់។ កម្ពុជាបានប្តេជ្ញាបន្តដើរតួនាទីយ៉ាងសកម្មនេះ ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលក្នុងគ្រាដែលមានគ្រោះមហន្តរាយធម្មជាតិកើតឡើងឡើយ។ សរុបមកវិញការចូលរួមរបស់កម្ពុជានៅក្នុងយន្តការសង្គ្រោះគ្រោះមហន្តរាយអាស៊ាន គឺជាសក្ខីភាពដ៏រឹងមាំនៃស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។ តួនាទីដ៏សកម្មរបស់កម្ពុជាបានជួយលើកកម្ពស់សមត្ថភាពឆ្លើយតបរបស់តំបន់ ឱ្យកាន់តែមានភាពរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងគ្រប់ស្ថានភាព។ កម្ពុជានឹងបន្តធ្វើជាដៃគូដ៏គួរឱ្យទុកចិត្ត និងជាសមាជិកដ៏រឹងមាំក្នុងការកសាងតំបន់អាស៊ានមួយ ដែលមានសុវត្ថិភាព និងភាពធន់នឹងគ្រោះមហន្តរាយ។ ការប្តេជ្ញាចិត្តរបស់កម្ពុជានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យអាស៊ានសម្រេចបាននូវចក្ខុវិស័យនៃការឆ្លើយតបតែមួយ ដើម្បីប្រជាជនគ្រប់រូប។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការតំបន់ដ៏រឹងមាំគឺជាគន្លឹះតែមួយគត់ ដើម្បីជម្នះរាល់ឧបសគ្គដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ។